នៅក្នុងប្រទេសកម្ពុជា នំអន្សម ឬ នំគមគឺជានំធ្វើពីអង្ករដំណើប ដែលភាគច្រើនមានវត្តមាននៅពេលមានបុណ្យទាននានា ហើយក៏អាចប្រើជាអំណោយនៃការអរគុណទៅកាន់មនុស្សឯទៀតក្នុងឱកាសនេះផងដែរ។ ការរៀបចំធ្វើនំទាំងពីរប្រភេទនេះតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងចំណាយពេលយូរដោយសារនំនេះបង្ហាញពីភាពស្មោះត្រង់ ការអត់ធ្មត់ ភាពសប្បុរស បំណងចិត្តល្អ និងការគោរព។ នៅពេលគេជូននំនេះជាអំណោយអរគុណ វាកាន់តែមានន័យជ្រាលជ្រៅទៅទៀត គឺមិនត្រឹមតែជាកិរិយាបង្ហាញពីការដឹងគុណទេ តែក៏ជារបៀបមួយក្នុងការពង្រឹងទំនាក់ទំនងរវាងគ្នា និងគ្នាផងដែរ នំទាំងពីរប្រភេទនេះធ្វើឡើងពីអង្ករ ឬ ម្សៅអង្ករដំណើប ខ្ទិះដូង ចេក សណ្ដែក សាច់ជ្រូកលាយខ្លាញ់ ដែលមានរសជាតិ ប្រៃឡមៗ និងផ្អែម។ ការរៀបចំំធ្វើនំនេះជូននរណាម្នាក់អាចរាប់ថាជាការខ្វល់ខ្វាយ និងការយកចិត្តទុកដាក់ ព្រោះដំណាក់កាលនៃការធ្វើមិនងាយស្រួលប៉ុន្មានទេ។ ពេលមាននរណាម្នាក់ជូននំអន្សម ឬ នំគមមកកាន់អ្នកដើម្បីជាការអរគុណ វាបង្ហាញថាពួកគេផ្ដល់តម្លៃ និងរាប់អានអ្នកយ៉ាងល្អ។ ការវេចខ្ចប់នំនេះក៏មានបង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅផងដែរ។ ប្រជាជនខ្មែរជាច្រើន ធ្វើនំទាំងពីរប្រភេទនេះជាមួយគ្នាជាគ្រួសារ ហើយការចំណាយពេលវេលា និងកម្លាំងដើម្បីធ្វើនំនេះបន្ថែមអត្ថន័យកាន់តែជ្រាលជ្រៅពេលគេឱ្យវាជាអំណោយទៅនរណាម្នាក់។ គេនិយមឱ្យនំនេះជាអំណោយទៅកាន់គ្នា អំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បុណ្យភ្ពុំបិណ្ឌ ឬអាចឱ្យជាអំណោយដើម្បីជាការអរគុណបន្ទាប់ពីទទួលបានជំនួយ ការណែនាំ ឬ ការមើលថែទាំពីនរណាម្នាក់ផងដែរ។ ឧទាហរណ៍ ការឱ្យនំអន្សមឬនំគម ទៅកាន់គ្រូ អ្នកជិតខាង ឬ មិត្តភក្តិដើម្បីសម្ដែងការអរគុណ គឺជាអំណោយមួយដែលពោរពេញទៅដោយសេចក្ដីស្រឡាញ់ និងទឹកចិត្តដ៏ល្អ។ មួយវិញទៀត វាក៏ឆ្លុះបញ្ចាំងអំពីវប្បធម៌នំខ្មែរដែលមានអាយុកាលតាំងពីយូរលង់មកហើយផងដែរ។ នៅតាមទីក្រុង ភាគច្រើនគេអាចនឹងទិញនំអន្សម ឬ នំគមពីផ្សារដើម្បីជូនជាអំណោយអរគុណ។ ប៉ុន្តែនៅតាមទីជនបទស្រុកស្រែ គេធ្វើវាដោយផ្ទាល់ដៃ ជាហេតុធ្វើឱ្យអំណោយមួយនេះកាន់តែមានភាពវិសេសវិសាល។ រូបរាង ក្លិន និងរសជាតិនៃនំចូលរួមចំណែកយ៉ាងធំក្នុងការដើរតួជាអំណោយដ៏សាកសមសម្រាប់ការបង្ហាញការអរគុណ។ ការចែករំលែកនំនេះជាមួយបងប្អូន អ្នកជិតខាង មិត្តភក្តិ ក្រុមការងារអាចជួយបង្កើនមិត្តភាព ការគោរពចំពោះគ្នា និងបង្ហាញពីទឹកចិត្តដ៏ល្អប្រសើរថ្លៃថ្លា។ នៅតាមតំបន់ខ្លះ គេឱ្យនំអន្សម និងនំគមដោយដាក់រាយវានៅលើថាសមួយ រួចយកទៅជូនអ្នកដែលគេចង់ជូន។ វាអាស្រ័យទៅតាមមនុស្សដែរ អ្នកខ្លះគេជូនតែនំអន្សម ឬ នំគមមួយមុខ តែខ្លះទៀតគេជូនទាំងពីរមុខតែម្ដង។ អំឡុងពេលទៅសួរសុខទុក្ខ ឬ ទៅលេងផ្ទះនរណាម្នាក់ ក្នុងអំឡុងពេលបុណ្យទាន គេអាចនឹងជូននំទាំងពីរប្រភេទនេះមួយថាសពេញតែម្ដង ដើម្បីបង្ហាញពីភាពសម្បូរសប្បាយ និងសណ្ដានចិត្តល្អ។ ការឱ្យនំអន្សម ឬ នំគមជាអំណោយអរគុណបានចាក់ឫសយ៉ាងជ្រាលជ្រៅក្នុងគុណតម្លៃនៃការរស់នៅរបស់ប្រជាជនខ្មែរ។ វាឆ្លុះបញ្ចាំងអំពីសារៈសំខាន់នៃគ្រួសារ មិត្តភាព ព្រមទាំងសហគមន៍។ វាក៏បង្ហាញពីការដឹងគុណតាមរយៈទង្វើប្រកបដោយអត្ថន័យ និងការគិតគូរបានយ៉ាងដិតដល់។ សូម្បីតែក្មេងៗក៏ត្រូវបានបង្រៀនដែរថា ការឱ្យនំគមទៅកាន់មនុស្សចាស់ ឬគ្រូរបស់ពួកគេ គឺជាការបង្ហាញពីឥរិយាបថល្អ និងការដឹងគុណ។ អស់រយៈពេលជាយូរមកហើយ ប្រពៃណីបានជួយថែរក្សាទំនាក់ទំនង និងវប្បធម៌ក្នុងសង្គម ពោលគឺដូចជាការជូននំអន្សម នំគមនេះជាដើម។ ការឱ្យនំំនេះទៅកាន់គ្នាដើរតួជាស្ពានក្នុងទំនាក់ទំនង ធ្វើឱ្យការបង្ហាញការអរគុណវាលើសពីពាក្យសម្ដី ប៉ុន្តែក៏ជាការចងចាំដ៏ល្អផងដែរ។ សរុបមក ការឱ្យនំអន្សម ឬ នំគមបង្ហាញពីឥរិយាបថដែលបង្កប់នូវប្រពៃណីវប្បធម៌ដ៏ជ្រាលជ្រៅ ព្រមទាំងភាពស្មោះសរផងដែរ។ វាឆ្លុះបញ្ចាំងអំពីគោលបំណងរបស់អ្នកឱ្យ ផ្ដល់កិត្តិយសដល់អ្នកទទួល និងពង្រឹងទំនាក់ទំនងកាន់តែជ្រាលជ្រៅ។ ប្រពៃណីវប្បធម៌នៃការឱ្យនំអន្សម និងនំគមនេះនឹងបន្តរស់រានមានជីវិតក្នុងជំនាន់នេះ និងជំនាន់តទៅមុខទៀត។